ការទទួលទានអាហារនៅសាលារៀន គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតសិក្សារបស់សិស្សានុសិស្ស ជាពិសេសនៅតាមសាលារដ្ឋ ឬឯកជនមួយចំនួនធំនៅកម្ពុជា។ របៀបនៃការផ្គត់ផ្គង់ និងប្រភេទអាហារដែលសិស្សទទួលទាន មានភាពខុសប្លែកគ្នាទៅតាមប្រភេទសាលា និងទីតាំងភូមិសាស្ត្រ។ ទាំងក្នុងនិងក្រៅបរិវេនសាលារៀននីមួយៗ តែងមាន តូបលក់អាហារឫអាហារដ្ឋាននានា សម្រាប់អាចឱ្យសិស្សានុសិស្សក៏ដូចជាប្រជាជនគ្រប់រូបអាចទទួលទានបានគ្រប់គ្រាន់និងចំណេញពេលក្នុងការបំពេញការងារផ្សេងៗ។ នៅសាលារៀនឯកជន ឬសាលារៀនធំៗជាធម្មតា មាន អាហារដ្ឋាន ធំទូលាយ ស្អាត និងមានរបៀបរៀបរយល្អ។ អាហារដ្ឋានទាំងនេះអាចមានតូបលក់អាហារជាច្រើនប្រភេទ គ្រប់គ្រងដោយអ្នកលក់ផ្សេងៗគ្នា ឬគ្រប់គ្រងដោយសាលាផ្ទាល់។ អាហារដ្ឋានខ្លះមានម៉ាស៊ីនត្រជាក់ ឬកង្ហារ និងកន្លែងអង្គុយញ៉ាំដែលមានផាសុខភាព។ គុណភាព និងអនាម័យអាហារត្រូវបានត្រួតពិនិត្យដោយសាលា ដើម្បីធានាសុវត្ថិភាពសម្រាប់សិស្ស។ តម្លៃអាហារអាចខ្ពស់ជាងបន្តិចធៀបនឹងខាងក្រៅសាលា។ ជួនកាល សាលាខ្លះមាន កម្មវិធីអាហារថ្ងៃត្រង់ ដែលរៀបចំអាហារសម្រាប់សិស្សទាំងអស់ជាប្រចាំ ហើយសិស្សគ្រាន់តែបង់ថ្លៃជាកញ្ចប់ប្រចាំខែប៉ុណ្ណោះ។ នៅសាលារៀនរដ្ឋ ឬសាលាតាមជនបទភាគច្រើនមាន តូបលក់អាហារ តូចៗជាច្រើន ដែលមានទីតាំងនៅក្នុងបរិវេណសាលា ឬនៅក្បែរច្រកទ្វារសាលា។ តូបទាំងនេះច្រើនតែជាអាជីវកម្មលក្ខណៈគ្រួសារ។ ពួកគាត់លក់អាហារដែលងាយស្រួលរៀបចំ និងមានតម្លៃសមរម្យ។ អនាម័យនិងគុណភាពអាហារអាចប្រែប្រួលពីតូបមួយទៅតូបមួយហើយការត្រួតពិនិត្យក៏អាចមិនទាន់ដិតដល់ដូចសាលាឯកជនធំៗនោះទេ។ កន្លែងអង្គុយញ៉ាំក៏មានកំណត់ ហើយសិស្សមួយចំនួនអាចត្រូវឈរ ឬអង្គុយតាមកាំជណ្ដើរដើម្បីញ៉ាំ។ ប្រភេទអាហារដែលសិស្សចូលចិត្តទទួលទាននៅសាលា ភាគច្រើនជាអាហារដែលងាយស្រួលញ៉ាំ រហ័ស ទាន់ចិត្ត និងមានរសជាតិឆ្ងាញ់។ អាហារប្រចាំថ្ងៃ បាយសាច់ជ្រូកនៅតែជាជម្រើសពេញនិយមជាងគេ ដោយសារមានតម្លៃសមរម្យ រសជាតិឆ្ងាញ់ និងងាយស្រួលរក។ គុយទាវ មី បាយឆា ក៏ជាប្រភេទអាហារដែលសិស្សចូលចិត្តដែរ ព្រោះឆាប់បានញ៉ាំ និងអាចជ្រើសរើសប្រភេទសាច់ ឬបន្លែបានតាមចំណូលចិត្ត។ បបរជាជម្រើសដ៏ល្អមួយ វាងាយញុាំសម្រាប់សិស្សនៅអាហារពេលព្រឹកឫពេលល្ងាច។ នំបញ្ចុកជាអាហារសម្រន់ដ៏ពេញនិយមមួយនៅខ្មែរ ពិសេសនៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ មានតម្លៃសមរម្យល្អ។ សាំងវ៉ិចក៏ជាអាហាពេញនិយមសម្រាប់សិស្សានុសិស្សផងដែរ វាមានតម្លៃធូរថ្លៃ ងាយស្រួលក្នុងការញាំបានគ្រប់ស្ថានការណ៍មិនមានភាពស្មុគស្មាញច្រើន។ នំបុ័ងសាច់ ឫនំបុ័ងប៉ាតេ សម្រាប់សិស្សងាយស្រួលកាន់ញុាំ និងឆាប់ឆ្អែត ថែមទាំងមានរសជាតិឆ្ងាញ់ជាមួយសាច់ស្នូលខាងក្នុងដោយមានបន្ថែមជ្រក់ទៀត។ មាននំចំណីផ្សេងៗដូចជានំដូណាត់ នំខេក នំក្រូច នំគូឆាយជាដើម ដែលមានលក់តាមម៉ូតូឫតូបនៅតាមសាលានិងភូមិស្រុកដទៃ។ ចំពោះផ្លែឈើតាមរដូវកាល ដូចជាត្រសក់ផ្អែម ស្វាយ មៀន ជាដើម ហើយផ្លែឈើខ្លះក៏ត្រូវបានគេយកមកធ្វើជាបង្អែមលក់ផងដែរ ហើយត្រូវបានសិស្សមួយចំនួនទិញមកញ៉ាំដើម្បីសុខភាព។ ភេសជ្ជៈ ទឹកក្រូច ទឹកតែ កាហ្វេទឹកកក និងភេសជ្ជៈប៉ូវកម្លាំង គឺជាប្រភេទភេសជ្ជៈដែលពេញនិយមខ្លាំងសម្រាប់សិស្សដែលត្រូវការ បន្ទាប់ពីញុាំអាហារចម្អែតហើយ ជាពិសេសនៅក្នុងរដូវក្តៅ។ សរុបមក ការទទួលទានអាហារនៅសាលាបានឆ្លុះបញ្ចាំងពីទម្លាប់ និងចំណូលចិត្តរបស់សិស្ស។ ការគ្រប់គ្រងគុណភាព និងអនាម័យអាហារនៅតាមសាលារៀន គឺជារឿងសំខាន់បំផុតដើម្បីធានាសុខភាព និងការលូតលាស់របស់សិស្សានុសិស្ស។